ឱសថរុក្ខជាតិ និងថ្នាំប៉ូវកម្លាំងនៅកម្ពុជាមានទីផ្សារទូលំទូលាយ ដោយសារការជឿជាក់យូរអង្វែងលើប្រសិទ្ធភាពរបស់វា និងជាផ្នែកមួយនៃប្រពៃណីវេជ្ជសាស្ត្របុរាណ។ ផលិតផលទាំងនេះមានលក់ទាំងក្នុងទម្រង់ធម្មជាតិ ស្ងួត និងកែច្នៃ ព្រមទាំងមានការពេញនិយមពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ រុក្ខជាតិ ទាំងនេះ ត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការចម្អិនអាហារ និងជាឱសថបុរាណ ដែលមានតួនាទីសំខាន់ក្នុងការថែរក្សាសុខភាព។ ចំពោះ ខ្ញី មានប្រជាប្រិយភាពខ្ពស់សម្រាប់ព្យាបាលអាការៈចង្អោរ ក្អួត ផ្តាសាយ ជួយរំលាយអាហារ និងកាត់បន្ថយការឈឺចាប់។ គេក៏និយមប្រើទាំងខ្ញីស្រស់ ខ្ញីស្ងួត និងម្សៅខ្ញីដើម្បីធ្វើជាឱសថបុរាណផងដែរ។ ឯរមៀតវិញ មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ គេប្រើរមៀតសម្រាប់ព្យាបាលបញ្ហាក្រពះ ពោះវៀន បញ្ហាសើស្បែក និងបន្សាបជាតិពុល។ ចំណែក គល់ស្លឹកគ្រៃក៏ត្រូវបានគេប្រើជាថ្នាំបញ្ចុះកម្តៅ ព្យាបាលការផ្តាសាយ ជួយរំលាយអាហារ និងបំបាត់ការឈឺចាប់សាច់ដុំផងដែរ។ រីឯរំដេង មានលក្ខណៈសម្បត្តិស្រដៀងនឹងខ្ញីដែរ គឺប្រើសម្រាប់ព្យាបាលបញ្ហាក្រពះពោះវៀន ផ្តាសាយ និងកាត់បន្ថយការរលាក។ ចំពោះស្លឹកក្រូចសើច ក្រៅពីផ្តល់ក្លិនក្រអូបឈ្ងុយ វាក៏ជួយបំបាត់ឧស្ម័នក្នុងពោះ និងអាចប្រើសម្រាប់ដុសកម្ចាត់ក្លិនខ្លួនផងដែរ។ ឯ ស្លឹកតើយ ត្រូវបានគេប្រើជា សារធាតុបន្ថែមពណ៌ និង ក្លិន ហើយក៏ជួយ បំបាត់ការថប់បារម្ភ ព្យាបាល ជំងឺទឹកនោមផ្អែម និង បន្ថយកម្ដៅក្នុងខ្លួន ផងដែរ។ ចំណែកឯម្រុំត្រូវបានគេចាត់ទុកជា រុក្ខជាតិអច្ឆរិយៈ ដោយសារសម្បូរវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ធ្វើឲ្យវាត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺជាច្រើនមុខ និងជាថ្នាំប៉ូវកម្លាំង។ ចំពោះស្មៅចិនរត់ ឬស្មៅត្រជាក់ ជាឱសថបុរាណសម្រាប់បន្ថយកម្ដៅក្នុងខ្លួន ព្យាបាលរោគក្រពះពោះវៀន និងជួយសម្រួលការរំលាយអាហារផងដែរ។ ឯទន្ទ្រានខែត្រ ប្រើសម្រាប់ព្យាបាលជំងឺគ្រុនក្ដៅ ឈឺក្បាល ផ្តាសាយ និងជាថ្នាំបំបាត់ការឈឺចាប់។ ក្រៅពីឱសថរុក្ខជាតិ ស្រាថ្នាំ ឬ ស្រាត្រាំឫសរុក្ខជាតិ ក៏ជាប្រភេទថ្នាំប៉ូវកម្លាំងដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជាផងដែរ ជាពិសេសចំពោះបុរសៗ។ ស្រាទាំងនេះត្រូវបានផលិតឡើងដោយការយកឫស រុក្ខជាតិ ដើមឈើ ឬផ្នែកផ្សេងៗនៃរុក្ខជាតិឱសថទៅត្រាំជាមួយស្រាស។ ស្រាថ្នាំត្រូវបានគេជឿថាមានប្រសិទ្ធភាពជួយ ប៉ូវកម្លាំង បង្កើនថាមពល រំលាយអាហារ ព្យាបាលជំងឺមួយចំនួន ដូចជាឈឺសន្លាក់ និងឈឺខ្នងផងដែរ។ ឯប្រភេទរុក្ខជាតិត្រាំ ឬឫសឈើប្រភេទខ្លះត្រូវបានគេប្រើប្រាស់រួមគ្នាដើម្បីបង្កើនប្រសិទ្ធភាព ដូចជា ឫសដំបងយក្ស ឫសកណ្ដៀង និងឫសប្រមោយដំរី។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ស្រាថ្នាំទាមទារនូវ ការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែគុណភាព និងកម្រិតនៃការប្រមូលផ្តុំសារធាតុផ្សំមិនត្រូវបានកំណត់ច្បាស់លាស់។ ជួនកាលក៏អាចមានផលប៉ះពាល់ដល់សុខភាព ប្រសិនបើប្រើប្រាស់លើសកម្រិត ឬមានសារធាតុពុលលាយឡំផងដែរ។ ជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលតែងតែដាស់តឿនឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងពិគ្រោះជាមួយអ្នកជំនាញ មុននឹងប្រើប្រាស់ស្រាថ្នាំទាំងនេះ។ ទីផ្សារឱសថរុក្ខជាតិ និងថ្នាំប៉ូវកម្លាំងនៅកម្ពុជានៅតែបន្តរីកចម្រើន ដោយសារការគាំទ្រពីប្រជាជនដែលនៅតែមានជំនឿលើប្រសិទ្ធភាពនៃឱសថបុរាណ។ ទោះជាយ៉ាងនេះក្តី ការអប់រំអំពីការប្រើប្រាស់ត្រឹមត្រូវ និងសុវត្ថិភាព គឺជារឿងសំខាន់ណាស់ដើម្បីធានាសុខភាពសាធារណៈ។